កាលពីព្រេងនាយ មានទឹកជំនន់ដ៏ធំមួយបានកើតឡើង។ សត្វព្រៃទាំងឡាយដូចជា ខ្លា ដំរី រាជសីហ៍ រមាំង រមាស និងក្តាន់ជាដើម បាននាំគ្នាភៀសខ្លួនទៅពួននៅព្រៃហេមពាន្ត។ ប៉ុន្តែអណ្ដើកសកលមួយមិនព្រមទៅណានោះទេ ដោយបានហែលលេងជាមួយហ្វូងត្រីស៊ីមើមឈើ និងឫសឈើយ៉ាងសប្បាយរីករាយ។ ខណៈកំពុងរីករាយ ស្រាប់តែទឹកស្រកទៅវិញយ៉ាងលឿន បន្សល់ទុកអណ្ដើកជាប់នៅនឹងតង្កៀបឈើមួយយ៉ាងឯកា។ វាគិតថាខ្លួនមុខជាស្លាប់ហើយ ព្រោះដៃជើងរបស់វាខ្លីពេក។ ប៉ុន្តែនៅពេលទឹកស្រកអស់ពីគល់ឈើ ក៏មានស្មៅខ្ចីដុះឡើង។ មិនយូរប៉ុន្មាន ដំរីមួយបានដើរមកស៊ីស្មៅខ្ចីនោះ។ អណ្ដើកឃើញដំរីហើយ ក៏នឹកក្នុងចិត្តថា "អើ បានការហើយអញ! បោកអាដំរីនេះម្តង ឲ្យវាដឹងដៃ" អណ្ដើកក៏បន្លឺវាចាថា ៖ នរណាមកធ្វើអ្វីក្រោមដើមឈើនេះ? ដំរីឆ្លើយថា ខ្ញុំជាដំរី។ អណ្ដើកក៏តបទៅវិញដោយសំឡេងមាំថា៖ "យើ! បងដំរី បងឯងមិនទាន់ដឹងខ្លួនទេឬ? ខ្លួនខ្ញុំនេះជាអគ្គរាជទូតព្រះបាទពារាណសី ឈ្មោះអ្នកហ្លួងចូលចិត្តមាណព។ ព្រះករុណាបានប្រើអញឲ្យចាំរកឯងក្នុងទីនេះ។ ឥឡូវប្រទះគ្នាហើយ ចាំអញនិយាយប្រាប់បងឯង ពូជពង្សបងឯងនេះ ពីដើមមកនៅបម្រើជាបរិពារព្រះរាជា ហើយស្រាប់តែលួចរត់បាត់ យកទាំងផ្ចិតចាមររបស់លោកមកជាមួយផង"។ ដំរីឮដូច្នេះក៏ភ័យញ័ររន្ធត់ ហើយឆ្លើយថា៖ "ឱបងអ្នកហ្លួងអើយ! ខ្ញុំពុំដឹងទេ ខ្ញុំឃើញតែរបៀបយ៉ាងហ្នឹង នេះជាកន្ទុយរបស់ខ្ញុំទេតើ"។ អណ្ដើកនិយាយកាត់ភ្លាមថា៖ "អើហ្នឹងហើយ អញមានថាឯងលួចអី តែដូនតាឯងជាអ្នកលួច! ប៉ុន្តែរបស់នៅលើរូបអ្នក បើចង់រួចខ្លួនត្រូវស្វែងរកសត្វជើងមួយមកឲ្យអញ អញយកទៅថ្វាយព្រះរាជាជួយសុំអង្វរក្រែងបានរួចខ្លួន"។ ដំរីឮដូច្នេះ ក៏ម្នីម្នាដើរទៅរកសត្វជើងមួយទាំងយំស្រែក។ ខ្លាមួយឃើញដំរីយំស្រែក ក៏សួរថា៖ "នែបងដំរី បងឯងមានទុក្ខពីរឿងអ្វីក៏ដើរយំស្រែកដូច្នេះ?" ដំរីបានប្រាប់ខ្លាសព្វគ្រប់។ ខ្លាថា៖ "យីបងដំរី ម្ដេចក៏ទៅចាញ់បោកអាសត្វអណ្ដើកចង្រៃ? មកយើងទៅពីរនាក់ទៅមើលវាមើល៍"។ ខ្លា និងដំរីបបួលគ្នាដើរត្រឡប់មកវិញ អណ្ដើកក្រឡេកឃើញពីចម្ងាយ ក៏នឹកថា "អៃយ៉ា! បានខ្លាមួយមកទៀតផង មិនអីទេ ចាំមកជិតអញនឹងកំហែងអាខ្លានេះម្តង"។ លុះខ្លា និងដំរីដើរមកដល់ជិត អណ្ដើកក៏ស្រែកថា៖ "អើ អញឮសូរសម្លេងដូចជាអាជាសេះឬ?" ខ្លាឆ្លើយថា៖ "ខ្ញុំហ្នឹងហើយ"។ អណ្ដើកនិយាយថា៖ "នែ! អាជាសេះឯងមានរឿងធំណាស់ ម្ដេចឯងបានជាភួយក្រឡាខ្លារបស់ព្រះរាជាមក?" ខ្លាថា៖ "ទេលោក! ខ្ញុំឃើញអីចឹងតាំងពីកើតមក"។ អណ្ដើកប្រាប់ថា៖ "ហ្នឹងហើយអញមិនថាឯងលួចទេ ប៉ុន្តែភស្តុតាងនៅលើឯងស្រាប់ ហើយបើចង់រួចខ្លួនទៅ ជួយរកអាសត្វជើងមួយជាមួយនឹងដំរីទៅ អាភ្លើ"។ ខ្លា និងដំរីដើរបណ្ដើរយំបណ្ដើរទៅរកសត្វជើងមួយទៅជួបនឹងស្វា ស្វាឆ្ងល់ណាស់ឃើញខ្លា និងដំរីមានអាការៈដូច្នោះ។ ពេលសួរដឹងដើមទងហើយ ស្វាក៏លាន់មាត់ថា៖ "យីបងឯងទាំងពីរ ច្បាស់ជាចាញ់បោកអាសត្វអណ្ដើកហើយ។ ដូច្នេះត្រូវត្រឡប់ទៅវិញជាមួយអញ អញនឹងសាកសួរវាមើល៍"។ សត្វទាំងបីក៏នាំគ្នាត្រឡប់មកវិញ។ អណ្ដើកឃើញស្វា ក៏នឹកថា "អញបោកអាស្វានេះទៀត" វាក៏ស្រែកថា៖ "យើបងអាចារ្យស្វាទេតើ! ខ្ញុំរកតែមុខ... កន្ទុយបងឯងជាអ្វី? អញប្រាប់ឲ្យច្បាស់ទៅ គឺជាដងលំពែងព្រះរាជា ទៅកុំនិយាយអ្វី ទៅរកសត្វជើងមួយមកឲ្យឆាប់"។ ខ្លា ដំរី និងស្វា ទាល់ប្រាជ្ញ ក៏នាំគ្នាដើរយំបណ្ដើរទៅរកសត្វជើងមួយទៅជួបនឹងក្ងោក។ ក្ងោកសួរដឹងរឿងហេតុហើយ ក៏និយាយប្រាប់ថា៖ "បងទាំង៣ ចាញ់ប្រាជ្ញវាហើយ! មកទៅជាមួយខ្ញុំ ខ្ញុំនឹងសាកសួរវាឲ្យដឹងឫសគល់"។ ខ្លា ដំរី ស្វា និងក្ងោក ត្រឡប់មកវិញមិនទាន់ទាំងសួរថាដូចម្ដេចផង អណ្ដើកក៏ស្រែកថា៖ "យើ! បងអវៈសិន្ទរតើ! មករកអ្វី? យើ! អានេះខូចណាស់ ហ៊ានលួចផ្លិតកន្ទុយក្ងោកព្រះរាជាមកជាមួយផង"។ ក្ងោកភ័យខ្លួន នឹកថា "អៃយ៉ា! លេងឯងទៀតហើយតើ"។ អណ្ដើកកំហែងថា៖ "ទៅ! មិនរួចខ្លួនទេ ទៅរកសត្វជើងមួយមកឲ្យអញ"។ ទីបំផុត សត្វទាំងបួនបានជួបនឹងទន្សាយ។ ទន្សាយបានស្ដាប់រឿងហេតុ ហើយក៏យល់ថាសត្វទាំងបួនត្រូវបានអណ្ដើកបោកប្រាស់។ លុះសត្វទាំង៥ ដើរបណ្ដើរគ្នាមកដល់ អណ្ដើកឃើញទន្សាយ ក៏នឹកថា "អៃយ៉ា! អាទន្សាយមកជាមួយផងតើ អានេះមានប្រាជ្ញាណាស់ បើអីចឹងត្រូវអញនិយាយទាក់ទងគន្លងឲ្យមាំទាំទើបឈ្នះវា"។ រួចអណ្ដើកស្រែកសួរពីចម្ងាយទៅថា៖ "យី! អញមើលទៅឃើញដូចជាបងសុភាទន្សាយ យីបងសុភា! ពូជពង្សបងឯងសុទ្ធតែធ្វើនាម៉ឺនកាត់ក្តីទាំងអស់។ ពុំគួរបងឯងមានចិត្តពាលាលួចយកប៉ែននំបញ្ចុកព្រះរាជាដូច្នេះសោះទេ! ហ្នឹងហើយគេហៅថា ចិត្តជាទេវទត្ត មាត់ជាទេវតា!" ទន្សាយនឹកថា "យីអញថាមកជួយគេ ឥឡូវទៅជាជាប់ពិរុទ្ធខ្លួនឯងទៀត"។ រួចឆ្លើយថា៖ "នែបងអណ្ដើក! ខ្ញុំកើតឡើងឃើញតែគូទខ្ញុំមានរន្ធច្រើនអីចឹងស្រាប់ ពុំមែនខ្ញុំលួចទេ!"។ អណ្ដើកបានដៃហើយ ក៏ជេរថា៖ "យីអាចង្រៃអស់នេះ ល្ងង់ដូច្នេះតើបានជារកសត្វជើងមួយមិនបានសោះ! ចាំអញប្រាប់ឲ្យច្បាស់ទៅ សត្វជើងមួយគឺផ្សិតនេះឯង ប៉ុន្តែអញមិនប្រាប់ត្រង់ អញចង់ដឹងប្រាជ្ញអាឯងទាំងអស់គ្នាមើល៍ តើប្រាជ្ញដូចអញ ឬមិនដូច!"។ សត្វទាំង៥ គឺខ្លា ដំរី ស្វា ក្ងោក និងទន្សាយ ក៏នាំគ្នាទៅដកផ្សិតបានយ៉ាងច្រើន យកមកប្រគល់ឲ្យអណ្ដើក អណ្ដើកក៏អនុញ្ញាតឲ្យស្វាឡើងដើមឈើ ទៅលើកខ្លួនដាក់ចុះពីតង្កៀបឈើ។ រួចប្រើឲ្យធ្វើកូនខ្ទមលើខ្នងដំរី និងបិទបាំងជុំវិញ ហើយយកផ្សិតទៅដាក់ក្នុងខ្ទមនោះ។ ខ្លួនឯងក៏ពួនស៊ីផ្សិតក្នុងខ្ទមយ៉ាងឆ្ងាញ់ពិសា។ អណ្ដើកបញ្ជាឲ្យដំរីដើរទៅរកនគរពារាណសី ឯខ្លា ស្វា ក្ងោក និងទន្សាយ ក៏ចេះតែដើរទៅដែរ ដើម្បីដោះសារខ្លួនឲ្យរួចពីពិរុទ្ធ។ លុះបានទៅដល់ស្រះមួយយ៉ាងធំមានផ្កាឈូកច្រើនទើប អណ្ដើកធ្វើជាឧបាយកលបោកសត្វទាំងនេះទៀតថា៖ "នែបងដំរីឈប់សិន! ទាំងអស់គ្នាស្តាប់អញ។ អញជានាម៉ឺនក្នុងវាំង បើអញចូលវាំងម្តងៗ ពួកស្រីស្នំចេះតែនាំគ្នាសុំផ្កាឈូកពីអញ។ បើដូច្នេះ ត្រូវបងស្វាដាក់អញចុះពីដំរី"។ ស្វាឮហើយក៏ស្ទុះទៅដាក់អណ្ដើកពីលើខ្នងដំរី រួចហើយអណ្ដើកវារចូលទៅពួនសម្ងំក្នុងស្រះនោះបាត់ទៅ។ ឯដំរី ខ្លា ស្វា ក្ងោក និងទន្សាយ ចាំយូរពេកមិនឃើញអណ្ដើកចេញមកវិញសោះ ទើបដឹងខ្លួនថាចាញ់បោកអណ្ដើកហើយ ក៏នាំគ្នាជៀសចេញពីទីនោះទៅ។ នេះហើយទើបចាស់ទុំច្រើននិយាយថា "ចេះលាក់ពុតមើលតែអណ្ដើក" ព្រោះអណ្ដើកវាលាក់ខ្លួននៅក្នុងស្នូកជានិច្ច តែបើផុតពីគ្រោះភ័យ អាចចេញក្បាល ដៃ ជើង មកក្រៅបានការតែម្តង។ រឿងនេះបង្ហាញពីប្រាជ្ញាដ៏ប៉ិនប្រសប់របស់អណ្ដើកក្នុងការបោកប្រាស់សត្វដទៃ ដើម្បីគេចផុតពីគ្រោះថ្នាក់ និងសម្រេចបំណងរបស់ខ្លួន។